នៅក្នុងបរិបទនៃបច្ចេកវិទ្យា និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចុប្បន្ន វប្បធម៌ និងមុខមាត់សាធារណៈរបស់តារាសម្ដែងបានក្លាយជាកត្តាដ៏សំខាន់មួយដែលកំណត់មិនត្រឹមតែប្រជាប្រិយភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ ពួកគេថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់ ទិសដៅ និងកេរ្តិ៍ឈ្មោះនៃវិស័យភាពយន្តខ្មែរទាំងមូល ផងដែរ។ ជាក់ស្ដែងយើងសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក តិកតុក និង អុីនស្តាក្រាម បានប្រែក្លាយតារាសម្ដែងទៅជា "ទូតវប្បធម៌" ដ៏មានឥទ្ធិពល។ ពួកគាត់មានលទ្ធភាពក្នុងការផ្សព្វផ្សាយ និងបង្ហាញពី ភាពល្អឯកនៃវប្បធម៌ខ្មែរ ទៅកាន់មហាជនយ៉ាងទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស។ ការចែករំលែកសកម្មភាពវប្បធម៌ដូចជា ការបង្ហោះរូបភាព ឬវីដេអូនៃការចូលរួមពិធីបុណ្យប្រពៃណីជាតិ ដូចជាភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ ការបង្ហាញពីរបាំបុរាណ ដូចជា របាំអប្សរា របាំព្រះរាជទ្រព្យ និង ការទស្សនាប្រាសាទបុរាណ ឬទីតាំងប្រវត្តិសាស្ត្រនានា។ ថែមទាំងមាន ការបង្ហាញម៉ូដសម្លៀកបំពាក់បែបខ្មែរដូចជា ហូល ផាមួង ក្រមា ឬសំលៀកបំពាក់កែច្នៃដែលមានការលាយបញ្ចូលគ្នារវាងសម័យទំនើប និងអត្តសញ្ញាណខ្មែរ។ ការប្រើប្រាស់ភាសាខ្មែរបានត្រឹមត្រូវ ការណែនាំមុខម្ហូបខ្មែរប្រពៃណី ឬការបង្ហាញពីរបៀបធ្វើម្ហូបខ្មែរជាដើមសុទ្ធសឹងតែជាវប្បធម៌។ សកម្មភាពទាំងនេះមិនត្រឹមតែជួយ ផ្សព្វផ្សាយនិងលើកតម្កើងវប្បធម៌ខ្មែរ ឱ្យបានទូលំទូលាយប៉ុណ្ណោះទេ ថែមទាំង បណ្ដុះស្មារតីស្នេហាជាតិ មោទកភាព និងការយល់ដឹងអំពីឫសគល់វប្បធម៌ ដល់អ្នកគាំទ្រទៀតផង។ ជាពិសេសយុវជនជំនាន់ក្រោយ ដែលកំពុងស្ថិតក្រោមឥទ្ធិពលវប្បធម៌បរទេសយ៉ាងខ្លាំង ការផ្តល់ឱកាសឲ្យពួកគេបានឃើញ និងស្គាល់វប្បធម៌ខ្មែរតាមរយៈវេទិកាឌីជីថល ដែលមានការចូលរួមពីតារាសិល្បៈ និងអ្នកមានឥទ្ធិពល គឺជាលើកស្ទួយអត្តសញ្ញាណជាតិ។ រួមជាមួយគ្នានេះផងដែរ មុខមាត់សាធារណៈរបស់តារាសម្ដែងគឺជាការឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងអាកប្បកិរិយារបស់សង្គម។ ដូច្នេះ ការរក្សាមុខមាត់ឱ្យបានល្អប្រសើរមិនបង្កជារឿងអាស្រូវអាក្រក់ដែលធ្វើអោយប៉ះពាល់ដល់ផ្នែកសិល្បះ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ។ ហេតុនេះហើយ ការជ្រើសរើសសម្លៀកបំពាក់ដែលសមរម្យ ប្រកបដោយកាលៈទេសៈ និងឆ្លុះបញ្ចាំងពីសីលធម៌ខ្មែរ គឺជាគំរូដ៏ល្អសម្រាប់យុវជន។ ការលើកស្ទួយម៉ូដដែល រក្សាបាននូវអត្តសញ្ញាណខ្មែរជាមួយនឹងការច្នៃប្រឌិតបែបសម័យ អាចបង្ហាញថាការស្លៀកពាក់សមរម្យក៏មានភាពទាក់ទាញ និងទាន់សម័យផងដែរ។ នេះជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមានពីការស្លៀកពាក់ហួសហេតុ ដែលអាចនាំឱ្យមានការរិះគន់ និងប៉ះពាល់ដល់តម្លៃសង្គម។ ម្យ៉ាងវិញទៀតតារាសម្ដែងគួរតែមាន ភាពស្មោះត្រង់ ជាមួយមិត្តរួមអាជីព ក្រុមការងារ ដៃគូសហការ និងសំខាន់បំផុតគឺ អ្នកគាំទ្រ។ ការបង្ហាញភាពស្មោះត្រង់ ភាពឧ៌នលំទោន ការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ការជួយកសាង ទំនុកចិត្ត និងការគោរព ពីសាធារណជន។ ផ្ទុយទៅវិញ ការលាក់បាំង ការបោកប្រាស់ ឬការបំភាន់ព័ត៌មានអាចបំផ្លាញកេរ្តិ៍ឈ្មោះ និងធ្វើឱ្យបាត់បង់ការគាំទ្រជារៀងរហូត។ តារាសម្ដែង គឺជាបុគ្គលសាធារណៈដែលរាល់សកម្មភាពរបស់ពួកគេស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់អ្នកផលិតភាពយន្ត។ រីឯ ការរក្សាខ្លួនឱ្យផុតពីរឿងអាស្រូវអាក្រក់ៗ ដូចជាបញ្ហាស្នេហាត្រីកោណ បញ្ហាសីលធម៌ បទល្មើសគ្រឿងញៀន ឬជម្លោះមិនសមរម្យ គឺជាកត្តាចាំបាច់។ រឿងអាស្រូវមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យ សាធារណជនបាត់បង់ជំនឿចិត្តលើវិស័យសិល្បៈទាំងមូលទៀតផង។ ជួនកាល វាអាចរារាំងដល់ការអភិវឌ្ឍន៍ និងកំណើនប្រកបដោយនិរន្តរភាពរបស់វិស័យភាពយន្តនេះ។ ទទ្ទឹមនឹងនេះ តួនាទីរបស់តារាសម្ដែងមិនត្រឹមតែស្ថិតនៅលើកញ្ចក់ទូរទស្សន៍ ឬអេក្រង់ភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាតសន្ធឹងដល់ វិស័យសង្គម ទៀតផង។ ពួកគេក៏មានឥទ្ធិពលក្នុងការជួយផ្សព្វផ្សាយអោយយុវជនចូលរួម ដើម្បីជួយដល់ជនរងគ្រោះ ជនក្រីក្រ ឬក្រុមងាយរងគ្រោះក្នុងសង្គមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមយុទ្ធនាការបរិច្ចាគឈាម ការចែកអំណោយ ការជួយដល់មន្ទីរពេទ្យ ឬសាលារៀន គឺជាសកម្មភាពដ៏គួរឱ្យកោតសរសើរ។ ពួកគាត់អាចប្រើប្រាស់កិត្តិយសរបស់ខ្លួនដើម្បីផ្សព្វផ្សាយសារអប់រំសំខាន់ៗ ដូចជាការអប់រំសុខភាព ការអប់រំផ្លូវភេទ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការការពារបរិស្ថាន ឬការជំរុញឱ្យយុវជនខិតខំរៀនសូត្រ។ តាមរយៈសកម្មភាពវិជ្ជមានទាំងឡាយ មិនថានៅក្នុងវិស័យសិល្បៈ ឬការងារសង្គម តារាសម្ដែងបាន បង្កើតជាគំរូដ៏ល្អប្រសើរ សម្រាប់អ្នកគាំទ្រ។ ជាពិសេស យុវជនជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ និងចូលរួមចំណែកក្នុងកិច្ចការសង្គម មានសីលធម៌ល្អ វប្បធម៌ល្អ និងខិតខំអភិវឌ្ឍខ្លួន។ សរុបសេចក្តីមក វប្បធម៌ និងមុខមាត់សាធារណៈរបស់តារាសម្ដែងក្នុងវិស័យភាពយន្តខ្មែរ មិនមែនគ្រាន់តែជាកត្តាបន្ទាប់បន្សំឡើយ។ ប៉ុន្តែវាគឺជា កម្លាំងចលករដ៏សំខាន់ ដែលអាចកំណត់ ភាពរុងរឿង ឬការធ្លាក់ចុះ នៃវិស័យសិល្បៈភាពយន្តទាំងមូល។ តាមរយៈការរក្សាបាននូវតម្លៃវប្បធម៌ខ្មែរ សីលធម៌ខ្ពស់ និងការចូលរួមចំណែកក្នុងសង្គម តារាសម្ដែងនឹងអាចលើកកម្ពស់កិត្តិយសផ្ទាល់ខ្លួន វិស័យភាពយន្ត និងប្រទេសជាតិឱ្យកាន់តែល្បីល្បាញប្រកបដោយមោទនភាព និងនិរន្តរភាព។